ជ្រក់់ស្វាយ ឬ ស្វាយត្រាំ គឺជាអាហារសម្រន់មួយបែបដែលប្រជាជនខ្មែរនិយមចូលចិត្តបរិភោគដោយសារតែវាមានរសជាតិឆ្ងាញ់ និងងាយស្រួលធ្វើ។ ឥឡូវនេះ យើងក្រឡេកមកមើលគ្រឿងផ្សំសម្រាប់ធ្វើជ្រក់ស្វាយនេះវិញ។ ក្នុងនោះរួមមាន ទឹក ១លីត្រកន្លះ ស្ករស ៨០០ក្រាម អំបិល ១១៧ ក្រាម និងក្ដិបស្វាយខ្ចី ៣គីឡូក្រាម។ ជាដំបូង យើងត្រូវយកក្តិបស្វាយទៅលាងទឹកឱ្យបានស្អាត រួចសឹមយកមកចិត សំបកចេញ។ នៅក្នុងការធ្វើជ្រក់ស្វាយនេះ យើងក៏អាចប្រើស្វាយធំបានដែរ សំខាន់ឱ្យតែវានៅខ្ចី។ បន្ទាប់ពីចិតសំំបកស្អាតរួចរាល់ យើងត្រូវយកស្វាយទាំងនោះទៅពុះជាពីរ និងឆ្កឹះគ្រាប់វាចេញផងដែរ។ ចំពោះស្វាយធំៗ បន្ទាប់ពីពុះរួច យើងអាចកាត់វាជា ៣ ទៅ ៤ កំណាត់ទៀត រីឯក្តិបស្វាយវិញ មិនចាំបាច់កាត់ទៀតនោះទេ។ ក្រោយពីកាត់រួចរាល់ យើងត្រូវយកស្វាយទាំងនោះទៅលាងទឹកម្ដងទៀត ដោយលាង៣ទៅ៤ទឹក ដើម្បីឱ្យអស់ជ័រស្វាយ។ បន្ទាប់ពីលាងរួចរាល់ យើងត្រូវសម្រក់ទឹកវាឱ្យអស់ រួចចាក់ចូលទៅក្នុងចានធំមួយ។ យើងអាចចាក់ទឹកកកចូលទៅក្នុងចាននោះ ដើម្បីធ្វើឲ្យស្វាយមានលក្ខណៈស្រួយឆ្ងាញ់ល្អ។ យើងអាចត្រាំស្វាយជាមួយទឹកកក ១០ ទៅ១៥នាទី រួចស្រង់វាឡើងទុកក្នុងចានមួយឡែក។ ឥឡូវនេះ យើងមកក្រឡេកមើលពីរបៀបធ្វើទឹកស្ករវិញម្ដង។ ជាដំបូង យើងត្រូវចាក់ទឹកចំនួន ១លីត្រកន្លះចូលទៅក្នុងឆ្នាំងធំមួយ បើកភ្លើងមធ្យម រួចចាក់ស្ករ ៨០០ក្រាមចូល។ យើងត្រូវកូរស្ករជាមួយទឹកនោះឱ្យរលាយបន្តិច រួចសិមចាក់អំបិលចូលតាមក្រោយ។ អំំបិលដែលត្រូវប្រើគឺចំនួន ៧ស្លាបព្រាបាយ ឬ ១១៧ ក្រាម។ យើងត្រូវបន្តកូរដល់អំបិលរលាយសព្វ ហើយទឹកពុះបានល្អ។ ក្រោយពីទឹកស្ករពុះហើយ យើងអាចពន្លត់ភ្លើង និងទុកវាឱ្យចុះត្រជាក់សិន។ ពេលទឹកស្ករត្រជាក់ហើយ យើងអាចយកវាចាក់ចូលទៅក្នុងចានស្វាយដែលយើងបានរៀបចំទុកមួយឡែក។ បន្ទាប់ពីរួចរាល់ យើងត្រូវយកស្វាយនេះទៅដាក់ក្នុងទូរទឹកកកយ៉ាងហោចណាស់ពីរម៉ោង។ ជ្រក់ស្វាយនេះនឹងមានរសជាតិឆ្ងាញ់ ហើយកាន់តែស្រួយបើយើងអាចទុកវារយៈពេលមួយយប់។ ត្រឹមតែរយៈពេល ២ទៅ៣ម៉ោង យើងអាចយកស្វាយត្រាំមកញុំាបាន ប៉ុន្តែរសជាតិគឺមិនសូវឆ្ងាញ់ដូចពេលយើងទុកវាមួយយប់នោះទេ។ ជ្រក់ស្វាយនេះដែរ គេនិយមញុាំវាជាមួយអំបិលម្ទេស ឬ ទឹកកាពិ។ លក្ខណៈពិសេសរបស់ជ្រក់ស្វាយនេះគឺ វាធ្វើឲ្យអ្នកពិសាជក់មាត់ស្ទើរតែដកចិត្តមិនបាន។ គេនិយមញុាំស្វាយត្រាំ នៅពេលរសៀលបន្ទាប់ពីអាហារថ្ងៃត្រង់ ដើម្បីជាចំណីមាត់ និងជួយកាត់បន្ថយការងងុយគេងផងដែរ។ ការធ្វើជ្រក់ស្វាយ ឬស្វាយត្រាំមិនមានលក្ខណៈស្មុគស្មាញ ហើយវាក៏មិនតម្រូវឱ្យចំណាយពេលវេលា ឬ ថវិកាច្រើនដែរ។ ចំណែកឯគ្រឿងផ្សំវិញ យើងក៏អាចរកទិញបាននៅតាមផ្សារ។ ទោះបីជាអ្នកមានពេលវេលាតែ៣០ ទៅ៤០នាទីក៏អាចធ្វើជ្រក់ស្វាយដ៏មានឱជារសនេះញុំានៅផ្ទះបានដែរ។